នៅក្នុងសង្គមសព្វថ្ងៃ យើងសង្កេតឃើញថាប្រជាជនខ្មែរតែងនិយមគោរពព្រះពុទ្ធសាសនា។ នៅក្នុងនោះទៀតសោត ក៏មានជំនឿលើការសូត្រមន្តឲ្យពរជ័យដល់កូនចៅ និង ពិធីជាច្រើនដែលត្រូវការព្រះសង្ឃឲ្យចូលរួមដែរ។ យើងឃើញថានៅក្នុងនោះក៏មានពិធីមង្គលការដែរ ដែលត្រូវការនិមន្តព្រះសង្ឃចូលរួម។ វត្តមានរបស់ព្រះសង្ឃក្នុងពិធីមង្គលការខ្មែរ គឺពិតជាសំខាន់ និងជាការនាំមកនូវពរជ័យដ៏ប្រសើរសម្រាប់ជីវិតរបស់គូស្វាមីភរិយាថ្មី។ ជាដំបូងគេត្រូវនិមន្តព្រះសង្ឃមកដល់ក្នុងកម្មពិធីដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល។ ព្រះអង្គតំណាងឲ្យព្រះរតនត្រ័យ ពោលគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលជាទីពឹងទីរលឹកដ៏ប្រសើរ។ ព្រះសង្ឃនឹងចាប់ផ្ដើមសូត្រធម៌មង្គល ចម្រើនព្រះបរិត្ត និងធម៌ផ្សេងៗទាក់ទងនឹងសេចក្ដីសុខ។ ធម៌ទាំងនេះមានចែងអំពីមង្គល៣៨ប្រការ ដែលជាគោលការណ៍រស់នៅល្អ។ ការសូត្រធម៌គឺមានគោលបំណងផ្សព្វផ្សាយព្រះធម៌ និងពរជ័យដល់គូស្វាមីភរិយាឲ្យមានជីវិតគូពោរពេញដោយក្ដីសុខ។ គោលបំណងមួយទៀតនោះគឺជាអត្ថន័យជ្រាលជ្រៅក្នុងការប្រទានសិរីមង្គលដល់គូស្វាមីភរិយាឲ្យចៀសផុតពីឧបទ្រពចង្រៃ។ ព្រះសង្ឃជួយផ្សាភ្ជាប់ពិធីបុណ្យប្រពៃណីទៅនឹងតម្លៃពុទ្ធសាសនា។ ព្រះសង្ឃតែងតែប្រទានពរជ័យ៤ប្រការដ៏ឧត្ដុង្គឧត្ដមគឺ អាយុ វណ្ណៈ សុខៈ ពលៈ។ ពរអាយុ គឺប្រទានពរឲ្យគូស្វាមីភរិយាមានអាយុយឺនយូរ រស់នៅជាមួយគ្នាបានយូរអង្វែង។ ពរវណ្ណៈ គឺប្រទានពរឲ្យមានសម្បុរផូរផង់ ស្រស់ថ្លា និងមានសិរីសួស្ដីជាប់ជានិច្ច។ ពរសុខៈ គឺប្រទានពរឲ្យមានសេចក្ដីសុខកាយសប្បាយចិត្ត ក្សេមក្សាន្ត គ្មានទុក្ខកង្វល់។ ពរពលៈ គឺប្រទានពរឲ្យមានកម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមគ្នាស្ថាបនាគ្រួសារ។ ក្រោយពីសូត្រធម៌ចប់ ព្រះសង្ឃនឹងចងខ្សែអំបោះសិរី ខ្សែសីមា នៅលើកដៃគូស្វាមីភរិយាថ្មី។ ខ្សែអំបោះនោះត្រូវបានសូត្រធម៌ ប្រសិទ្ធីដោយព្រះសង្ឃរួចហើយ។ ការចងខ្សែនេះជានិមិត្តរូបនៃការផ្សាភ្ជាប់ដួងចិត្តទាំងពីរ ការការពារពីភ័យអន្តរាយ និងពរជ័យអាយុយឺនយូរ។ ពេលខ្លះ ព្រះសង្ឃក៏អាចចងខ្សែអំបោះនេះដល់ប្ដីប្រពន្ធចាស់ទុំដែលមានសុភមង្គលដើម្បីជាគំរូផងដែរ។ បន្ទាប់មក ព្រះសង្ឃនឹងយកទឹកមន្តដែលបានសូត្រធម៌រួចហើយមកប្រោះព្រំលើគូស្វាមីភរិយា និងភ្ញៀវកិត្តិយស។ ទឹកមន្តនេះគេជឿថាអាចលាងជម្រះឧបទ្រពចង្រៃ នាំមកនូវសិរីមង្គល និងភាពត្រជាក់ត្រជុំ។ វត្តមានរបស់ព្រះសង្ឃក៏រំលឹកគូស្វាមីភរិយាឲ្យប្រកាន់ខ្ជាប់នូវធម៌អាថ៌ និងការរស់នៅប្រកបដោយសីលធម៌ដែរ។ មិនតែប៉ុណ្ណោះព្រះសង្ឃក៏បានឲ្យពរជ័យ ឬប្រសិទ្ធពរជ័យ ដល់គូស្វាមីភរិយាថ្មីទៀតផង។ ពរជ័យទាំងនេះជួយឲ្យពួកគាត់មានជីវិតគូដ៏រឹងមាំ និងយូរអង្វែង។ ព្រះសង្ឃប្រទានពរឲ្យគូស្វាមីភរិយារស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខ និងគ្មានជម្លោះវិវាទ។ ក្រៅពីនេះ ព្រះសង្ឃក៏ប្រទានពរឲ្យគូស្វាមីភរិយារស់នៅដោយចុះសម្រុង ស្មោះត្រង់ និងយោគយល់អធ្យាស្រ័យគ្នាផងដែរ។ ពួកគាត់ថែមទាំងទទួលបានពរជ័យឲ្យមានសេចក្ដីចម្រើនរុងរឿង មុខរបរលូតលាស់ និងទ្រព្យសម្បត្តិហូរហៀរទៀតផង។ ព្រះសង្ឃក៏ប្រគេនពរឲ្យមានភាពស្មោះត្រង់ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកដែរ។ ជាពិសេស ព្រះសង្ឃប្រគេនពរឲ្យគូស្វាមីភរិយាមានបុត្រាបុត្រីដែលមានសុខភាពល្អ មានអាវៈយុវៈគ្រប់៣២ប្រការ និងឆ្លាតវៃ។